ការចម្អិនអាហារមិនមែនត្រឹមតែជាការលាយគ្រឿងផ្សំបញ្ចូលគ្នាទេ តែវាជាសិល្បៈមួយដែលទាមទារនូវការយល់ដឹងស៊ីជម្រៅពីរបៀបនៃរសជាតិនីមួយៗ។ ចំណុចសំខាន់នៃរសជាតិមានមូលដ្ឋានទាំងប្រាំគឺ ផ្អែម ប្រៃ ជូរ ល្វីង និងហឹរ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតម្ហូបមួយចាន។ មិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈពិសេស និងគួរឱ្យចងចាំទៀតផង។ នៅពេលរសជាតិទាំងនេះត្រូវបានផ្សំបញ្ចូលគ្នាយ៉ាងត្រឹមត្រូវ វានឹងបង្កើតបានជាបទពិសោធន៍នៃការញ៉ាំដ៏អស្ចារ្យ។។ ជាដំបូង យើងនិយាយអំពីជាតិផ្អែម ជាមុខងាររសជាតិមូលដ្ឋានមួយក្នុងចំណោមរសជាតិទាំងប្រាំ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើម្ហូបអាហារ។។ ហើយរសជាតិផ្អែមមិនត្រឹមតែជួយបង្កើនភាពឈ្ងុយឆ្ងាញ់ និងធ្វើឱ្យម្ហូបមានរសជាតិទន់ល្មើយប៉ុណ្ណោះទេ។ តែវាក៏ជួយបន្សាបរសជាតិខ្លាំងៗ ឬជាតិល្វីងដែលមាននៅក្នុងម្ហូបមួយចាននឹងផងដែរ។ ឧទាហរណ៍ ស្ករអាចជួយកាត់បន្ថយជាតិប្រៃខ្លាំង ឬជាតិជូរជ្រុលនៅក្នុងម្ហូប។ លើសពីនេះ វាជាប្រភពថាមពលដ៏សំខាន់សម្រាប់រាងកាយ។ នេះជាមូលហេតុដែលបង្អែម ឬភេសជ្ជៈផ្អែម តែងតែត្រូវបានគេទទួលទាននៅពេលត្រូវការថាមពល ប៉ុន្តែកុំពិសារច្រើនពេក។ ជាបន្ទាប់ ជាតិប្រៃ គឺជាអ្នកបង្កើនឱជារសដ៏សំខាន់បំផុត វាជួយឱ្យរសជាតិផ្សេងទៀតលេចធ្លោឡើង និងធ្វើឱ្យម្ហូបកាន់តែឆ្ញាញ់មួយកម្រិតទៀត។ ដូចជា អំបិល ឬទឹកត្រី អាចជួយបំបែកជាតិខ្លាញ់ និងធ្វើឱ្យម្ហូបមានសភាពស្រាលជាងមុន។ ផ្ទុយទៅវិញ ការប្រើប្រាស់ច្រើនពេកអាចធ្វើឱ្យម្ហូបបាត់បង់រសជាតិដើម និងមិនគួរឱ្យចង់ញ៉ាំ។ បន្ទាប់មកទៀត ជាតិជូរ មានវាកើតចេញពីក្រូចឆ្មារ ម្ជូរ ឬទឹកខ្មេះ ជួយបង្កើនចំណង់អាហារ និងធ្វើឱ្យម្ហូបមានរសជាតិស្រស់ស្រាយ។ ហើយវាបានដើរតួនាទីជាអ្នកកាត់បន្ថយភាពឆ្អាបនៃម្ហូប ជាពិសេសម្ហូបណាដែលមានជាតិរំអិលច្រើន។ ជាតិជូរក៏ជួយធ្វើឱ្យរសជាតិមានតុល្យភាព ដោយកាត់បន្ថយភាពផ្អែម ឬប្រៃខ្លាំង។ មួយវិញទៀត ជាតិល្វីងជារឿយៗត្រូវបានគេយល់ច្រឡំថាជារសជាតិមិនគួរអោយចង់បរិភោគ។ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរក្នុងការកាត់បន្ថយភាពទ្រលាន់ និងផ្តល់នូវរសជាតិដល់ម្ហូបមួយចំនួន។ ពិសេសនៅក្នុងម្ហូបបស្ចិមប្រទេស ជាតិល្វីងពីកាហ្វេ ឬសូកូឡាខ្មៅ ត្រូវបានគេប្រើដើម្បីបន្ថែមភាពស្មុគស្មាញដល់រសជាតិ។ បើនៅក្នុងម្ហូបខ្មែរ ជាតិល្វីងបន្តិចបន្តួចពីបន្លែមួយចំនួន អាចជួយបន្សាបជាតិខ្លាញ់ ឬភាពផ្អែម។ ចំណុចចុងក្រោយគឺ ជាតិហឹរ វាក៏ដើរយ៉ាងសំខាន់ដើម្បីបន្ថែមភាពរស់រវើក និងភាពលេចធ្លោដល់ម្ហូប។ ម្យ៉ាងវិញទៀត វាអាចជួយជំរុញក្រពេញទឹកមាត់ ធ្វើឱ្យយើងទទួលទានអាហារបានកាន់តែច្រើន ។ ជាទូទៅ កម្រិតនៃភាពហឹរអាចត្រូវបានកែសម្រួលតាមចំណង់ចំណូលចិត្ត ប៉ុន្តែការប្រើប្រាស់ហឹរល្មមអាចធ្វើឱ្យម្ហូបមានភាពទាក់ទាញខ្លាំង។ ចំណែកឯ ខាងក្រោមនេះជាមុខម្ហូបអនុវត្តជាក់ស្ដែងនៃការផ្សំរសជាតិទាំងប្រាំនៅក្នុងម្ហូបខ្មែរ ។ សម្លកកូរ គឺជាឧទាហរណ៍ដ៏ល្អមួយនៃភាពស៊ីគ្នាដ៏អស្ចារ្យនៃរសជាតិ។ ពីព្រោះវាមានជាតិប្រៃពីទឹកត្រី និងប្រហុក ជាតិផ្អែមបន្តិចបន្តួចពីស្ករ និងជាតិហឹរពីខ្ទឹម ម្ទេស ឬគ្រឿងកកូរ។ រសជាតិទាំងនេះផ្សំបញ្ចូលគ្នាបង្កើតបានជាសម្លមួយចានដែលមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងសម្បូរបែបដោយសារធាតុចិញ្ចឹមទៀតផង។ រួមជាមួយនេះផងដែរ បុកល្ហុងក៏ជាម្ហូបដ៏ពេញនិយមដែលបង្ហាញពីឆ្ញាញ់នៃរសជាតិយ៉ាងច្បាស់។ ដែលមានគ្រឿងផ្សំ ពីក្រូចឆ្មារ ជួយបង្កើនភាពស្រស់ស្រាយ រសជាតិប្រៃពីប្រហុក ឬទឹកត្រី ធ្វើឱ្យវាកាន់តែមានជាតិ។ ថែមទាំងមានរសជាតិផ្អែមពីស្ករ បន្ថែមភាពទន់ល្មើយ និងរសជាតិហឹរពីម្ទេស ក្នុងការជំរុញចំណង់អាហារ។ រសជាតិទាំងអស់នេះ រួមបញ្ចូលគ្នាបង្កើតបានជាភាពឆ្ញាញ់នៃការម្ហូបដ៏ប្លែក និងទាក់ទាញ។ ទ្ទឹមនឹងនេះ ចំពោះម្ហូបឆា ភាគច្រើនគេតែងតែប្រើប្រាស់ការផ្សំគ្នានៃរសជាតិប្រៃ ផ្អែម និងហឹរ។ ឧទាហរណ៍ ឆាគ្រឿងអាចមានរសជាតិប្រៃពីទឹកត្រី ផ្អែមពីស្ករ ឬបន្លែ និងហឹរពីម្ទេស ឬខ្ទឹមស។ ការរួមបញ្ចូលគ្នានេះ ធ្វើឱ្យម្ហូបឆាមានរសជាតិឆ្ងាញ់ មានជាតិ និងមានភាពទាក់ទាញ។ ជាក់ស្ដែង ក្នុងករណីខ្លះ ជាតិជូរបន្តិចបន្តួចពីក្រូចឆ្មារ ក៏អាចត្រូវបានបន្ថែមដើម្បីបង្កើនរសជាតិផងដែរ។ សរុបមក ការយល់ដឹង និងការអនុវត្តពីរសជាតិទាំងប្រាំ ផ្អែម ប្រៃ ជូរ ល្វីង និងហឹរ គឺជាគន្លឹះដ៏សំខាន់សម្រាប់ចុងភៅទាំងអស់។ ដើម្បីបង្កើតបានជាម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ មានលក្ខណៈប្លែកពីគេ និងបន្សល់ទុកនូវអារម្មណ៍ល្អបន្ទាប់ពីទទួលទាន។ អ្វីដែលសំខាន់ ការពិសោធន៍ជាមួយនឹងរសជាតិទាំងនេះ នឹងជួយបង្កើនជំនាញធ្វើម្ហូបរបស់អ្នកឱ្យកាន់តែប្រសើរឡើងទៀតផង។